សម្រាប់ជើងមាន់អាំង វាងាយស្រួលក្នុងការធ្វើ ដោយយើងអាចធ្វើញ៉ាំនៅផ្ទះបានដោយខ្លួនឯង។ ដែលវាមានគ្រឿងផ្សំដូចជា ជើងមាន់ ទឹកឃ្មុំឬស្ករស ទឹកស៊ីអ៉ីវ ខ្ទឹមសចិញ្រ្ចាំ ម្ទេសចិញ្រ្ជាំ ប្រេងល្ង ម្រេចម៉ដ្ឋ និងម្សៅស៊ុប ។ ដើម្បីធ្វើជើងមាន់អាំងនេះ ដំបូងយើងត្រូវ លាងជើងមាន់ឱ្យស្អាត កាត់ក្រចកចេញ។ ស្រុះជើងមាន់បន្តិចសិន ដើម្បីឱ្យឆាប់ឆ្អិនពេលអាំង។ បន្ទាប់មកលាយគ្រឿងប្រឡាក់ជើងមាន់ ដោយដាក់ជើងមាន់ចូលចាន រួចចាក់ទឹកឃ្មុំ ទឹកស៊ីអ៉ីវ ប្រេងខ្យង ខ្ទឹមសចិញ្ច្រាំ ម្ទេសចិញ្ច្រាំ ប្រេងល្ង ម្រេច និងម្សៅស៊ុបចូលច្របល់ឱ្យសព្វ។ រួចគ្របទុកក្នុងទូទឹកកកយ៉ាងតិច ១ ម៉ោង ដើម្បីឱ្យជើងមាន់ចូលជាតិល្អ។ នៅពេលយកមកអាំងគេត្រូវដាក់ជើងមាន់នៅលើចង្អើរអាំងដោយប្រើកំម្តៅក្តៅល្មម។ ត្រលប់ជើងមាន់ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យខ្លោច និងឆ្អិនបានល្អ។ យកទឹកប្រឡាក់ដែលនៅសល់លាបពីលើជើងមាន់ពេលកំពុងអាំងដើម្បីឱ្យកាន់តែចូលជាតិ។ អាំងរហូតដល់ជើងមាន់ឡើងពណ៌ក្រហមឆ្អិនល្អ។ ជើងមាន់អាំងនេះគេញ៉ាំជាមួយនឹងទឹកត្រីកោះកុងក៏បាន ឬជាមួយនឹងទឹកម្រេចក៏បាន ឬជ្រក់ ទៅតាមចំណង់ចំណូលចិត្ត។